រឿងបុរសជីកក្តាមត្រូវបានគេនិទានតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ ព្រោះតែអត្ថន័យអប់រំរបស់រឿងនេះ ថែមទាំងត្រូវបានចងក្រងទុកនិងផ្សព្វផ្សាយដល់សិស្សានុសិស្សផងដែរ។ រឿងព្រេងនិទានខ្មែរមួយនេះ រៀបរាប់ពីជីវិតក្មេងប្រុសកំព្រាម្នាក់ដែលតស៊ូជីវិត រហូតបានក្លាយជាសេដ្ឋី ដោយសារការតាំងចិត្ត ការស្មោះត្រង់ និងគតិបណ្ឌិតរបស់ភរិយា។ រឿងនេះបានបង្ហាញពីការតស៊ូ និងការអត់ធ្មត់របស់បុរសកំសត់នៅតែព្យាយាមជីកក្ដាមរាល់ថ្ងៃតាមការបង្គាប់របស់ឪពុកក្នុងសុបិន បើទោះជាគាត់ក្រីក្រក៏ដោយ។ ម្យ៉ាងទៀតបង្ហាញណីគុណធម៌របស់ភរិយាដែលនាងពៅជាភរិយាដ៏ល្អដែលមិនរើសអើងឋានៈ ហើយនាងក៏មានគតិបណ្ឌិតនិងភាពឆ្លាតវៃក្នុងការជួយប្ដីឲ្យផុតពីភាពក្រីក្រ។ ផលនៃការលះបង់និងភាពស្មោះត្រង់តាមរយៈនាងពៅដោយបានលះបង់ជីវិតនៅជាកូនសេដ្ឋីដ៏សុខស្រួលដើម្បីរស់នៅជាមួយបុរសដែលខ្លួនស្រលាញ់ ទោះបីជាក្រីក្រក៏ដោយ។ ហើយការរកបានប្រាក់តាមរយៈសំបកក្តាមបង្ហាញពីបុណ្យបារមីដែលពួកគេគួរបានទទួល។ ចំពោះសាច់រឿងគឺមានប្ដីប្រពន្ធមួយគូមានកូនប្រុសមួយដែលមានអាយុ១២ឆ្នាំ ឯម្ដាយក៏ស្លាប់ទៅនៅតែឪពុកពោះម៉ាយ។ ឪពុកក៏ធ្វើរបរលក់ដូរតែពីរនាក់កូនតែលក់មិនដាច់រឹតតែក្រទៅៗ ក្រោយមកឪពុកអនិច្ចកម្មទៅទៀតនៅតែកូនម្នាក់ឯងដែលនៅថែរក្សាផ្ទះសំបែង។ បន្ទាប់ពីឪពុកស្លាប់ទៅបាន៥ថ្ងៃក៏មកពន្យល់សុបិនឲ្យកូនទៅជីកក្ដាមនៅក្រោមខ្ទមអ្នកតានាទិសឦសានផ្ទះ ហើយយកទៅលក់ដើម្បីចិញ្ចឹមជីវិត។ លុះភ្លឺច្បាស់បុរសជាកូនក៏ភ្ញាក់ឡើង ចាំជាក់នូវសុបិនសព្វគ្រប់របស់ឪពុក ក៏ចាប់យកចបដើរតម្រង់ទៅខ្ទមអ្នកតាភ្លាម។ ពេលជីកទៅក៏ឃើញក្ដាមមួយប្រាកដមែន រួចយកក្ដាមនោះទៅលក់ឲ្យអ្នកផ្សារៗគេក៏ទិញយក ទើបបុរសនោះបានប្រាក់ហើយត្រឡប់មកផ្ទះវិញ ។ ថ្ងៃក្រោយវេលាព្រឹក បុរសនោះក៏បានទៅជីកក្ដាមនៅកន្លែងដដែលនោះបានក្ដាមមួយយកទៅលក់ឲ្យអ្នកផ្សារ គេក៏ទិញយកទៅទៀត ។ នៅក្នុងស្រុកនោះមានមហាសេដ្ឋីម្នាក់មានកូនស្រីក្រមុំច្រើនដោយកូនស្រីបងៗទាំងប៉ុន្មានមហាសេដ្ឋីរៀបឲ្យមានប្ដីអស់ហើយនៅតែកូនស្រីពៅម្នាក់។ នាងពៅប្រកែកមិនព្រមយកប្ដី សូម្បីតែមហាសេដ្ឋីជាឪពុកម្ដាយបង្ខំឲ្យមានប្ដីក៏នាងមិនព្រមដែរ ។ លុះថ្ងៃក្រោយមកទៀត បុរសនោះបានទៅជីកក្ដាមនៅទីកន្លែងដដែលហើយបានក្ដាមមួយ ហើយក៏កាន់យកទៅលក់នៅផ្សារ។ ពេលនោះស្រាប់តែនាងពៅជាកូនក្រមុំមហាសេដ្ឋីបានឃើញ ក៏ហៅមកសួរថា បុរសនោះយួរក្ដាមទៅណា។ បុរសនោះប្រាប់ថាយកទៅលក់ហើយនាងពៅក៏ទិញយកព្រមទាំងប្រាប់ថា ពីថ្ងៃនេះទៅបើគេបានក្ដាម កុំលក់ឲ្យអ្នកណាត្រូយកមកលក់ឲ្យនាងខ្ញុំរាល់ថ្ងៃកុំខាន។ ការដែលនាងពៅជួយទិញក្ដាមបុរសនោះ គឺដោយសារនាងនោះមានចិត្តប្រតិព័ទ្ធនឹងបុរសនោះណាស់ តែបុរសនោះមិនដឹងខ្លួនទេ ពេលបានប្រាក់ហើយក៏ត្រឡប់ទៅផ្ទះវិញបាត់។ ថ្ងៃក្រោយបុរសនោះទៅជីកក្ដាមនៅទីកន្លែងដដែលបានទៀត រួចយកមកលក់ឲ្យតែនាងពៅនោះរាល់ៗថ្ងៃ។ ម្យ៉ាងទៀតបានធ្វើឲ្យនាងពៅមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើងៗ ក៏ធ្វើឫកពាកិរិយាឲ្យបុរសនោះបានដឹង។ ជាក់ស្ដែងបុរសនោះដឹងជាក់ថានាងនោះស្រឡាញ់ខ្លួនប្រាកដតែដោយថាសព្វថ្ងៃនេះខ្លួនជាអ្នកក្រីក្រលំបាកណាស់ហើយកំព្រាផងក៏មិនហ៊ាននិយាយថាម្ដេចឡើយ។ ចំណែកបងស្រីៗប៉ុន្មាននាក់បានឃើញនាងពៅជាប្អូនស្រឡាញ់បុរសលក់ក្ដាមនោះពន់ពេក ក៏នាំគ្នាទៅជម្រាបមហាសេដ្ឋីជាមាតាបិតា។ ពួកបងៗរបស់នាងពៅបានព្យាយាមប្រាប់និយាយទូន្មានដូចម្ដេចក៏នាងពៅមិនស្ដាប់មិនតាមឡើយ រឹតតែធ្វើកាយវិការបង្ហាញការស្រឡាញ់បុរសនោះកាន់តែខ្លាំង។ ពេលនោះសេដ្ឋីជាបិតាមាតាឮដូច្នោះខឹងច្រឡោតឲ្យហៅនាងពៅមកស្ដីបន្ទោស ត្មះតិះដៀលថាជាមនុស្សរឹងត្អឹងទទឹងនឹងចិត្តមាតាបិតា មិនព្រមទៅយកមនុស្សមានទ្រព្យសម្បត្តិធ្វើជាប្ដី។ ពេលនោះ សេដ្ឋីជាបិតាបានដេញនាងឲ្យចុះចេញពីផ្ទះឲ្យទៅយកបុរសម្សត់លក់ក្ដាមនោះធ្វើជាប្ដី ហើយចាប់ពីថ្ងៃនេះទៅមិនឲ្យនាងមកឡើងផ្ទះសូម្បីតែក្នុងភូមិក៏ចូលមិនបានដែរ។ ចំណែកមាតាកាត់ចិត្តមិនដាច់ពីកូនពៅ ក៏លបវេចរបស់ស្រាលៗ ដែលមានតម្លៃឲ្យនាងពៅដែលជាកូន។ នាងពៅក៏សំពះលាមាតាដោយយកបង្វេចដែលមាតាឲ្យនោះចុះចេញពីផ្ទះសំដៅទៅផ្ទះបុរសលក់ក្ដាម ហើយក៏និយាយពីរឿងដែលបិតាខឹងបណ្ដេញសព្វគ្រប់ប្រាប់បុរសនោះស្តាប់។ បន្ទាប់់ពីបានស្តាប់ហើយ បុរសនោះក៏ឆ្លើយតបថាសព្វថ្ងៃនេះខ្លួនក្រីក្រជាទីបំផុត ហើយកំព្រាតែម្នាក់ឯងផងបើឲ្យនាងត្រឡប់ទៅវិញគេមិនហ៊ានទទួលយកនាងទេគេខ្លាចមហាសេដ្ឋីចាប់ទោសយកគាត់ទៅសម្លាប់។ ស្រាប់តែនាងពៅតបថា ខ្លួនមិនទៅវិញទេ ស៊ូស្លាប់នឹងបុរសនោះហើយ គាត់បានបន្តសួរថា បើដូច្នេះ យើងគិតដូចម្ដេច។ នាងពៅនិយាយថាបើបុរសនោះគិតឃើញយ៉ាងណា នាងទទួលធ្វើតាមយ៉ាងនោះទាំងអស់ ។ បុរសនោះ នាំនាងពៅចេញចោលផ្ទះទៅនៅស្រុកក្រៅ ព្រមទាំងធ្វើផ្ទះ១ខ្នង ហើយមកជីកក្ដាមនៅទីដដែលយកទៅលក់ដូចថ្ងៃមុនទៀតបានប្រាក់ទិញវត្ថុផ្សេងៗផ្ញើប្រពន្ធរាល់ថ្ងៃ។ ហេតុតែជាស្រីគ្រប់លក្ខណ៍នាងនោះក៏ប្រណិប័តន៍ប្ដីមិនឲ្យទាស់ចិត្ត វេលាយប់ចូលដំណេកបាននិយាយនឹងប្ដីថាតាំងពីថ្ងៃនេះតទៅ កុំទៅជីកក្ដាមទៀតព្រោះប្រាក់មានច្រើនហើយ តែបុរសនោះមិនព្រម ។ លុះព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត ដោយប្រពន្ធតាមលបដើរទៅមើលដល់ទីកន្លែងឲ្យឃើញច្បាស់មិនឲ្យដឹងខ្លួនលុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញ ។ ចំណែកប្ដីជីកបានក្ដាមហើយយកទៅលក់ រួចទិញម្ហូបចំណីផ្ញើប្រពន្ធជាធម្មតា។ ថ្ងៃក្រោយប្ដីទៅកាប់អុសក្នុងព្រៃឆ្ងាយ នាងពៅបានឃើញប្ដីទៅរកអុសក៏កាន់ចបទៅជីករំលើងនៅទីកន្លែងដែលប្ដីជីកក្ដាមនោះអស់ រួចត្រឡប់មកផ្ទះវិញដាំបាយធ្វើម្ហូបចំណីទុកឲ្យប្ដីបរិភោគបាយជាមួយគ្នា។ ព្រឹកឡើង ប្ដីកាន់ចបទៅជីកក្ដាមទៀត តែឃើញទីកន្លែងដីនោះធ្លុះធ្លាយខ្ចាត់ខ្ចាយអស់ ហើយបានឃើញសំបកក្ដាមមួយធំប្លែកស្ងួតស្អាតដូចជាហាលថ្ងៃយូរហើយ។ បុរសនោះ ក៏កាន់សំបកក្ដាមយកមកទុកក្រោមផ្ទះដោយមិនបានប្រាប់ភរិយាឲ្យដឹងទេ។ ដល់វេលាយប់ចូលដំណេកនាងពៅកាន់ប្រាក់របូតពីដៃជ្រុះមួយទៅក្រោមផ្ទះធ្លាក់ទៅលើសំបកក្ដាមនោះ នាងមិនហ៊ានប្រាប់ឲ្យប្ដីដឹងទេដោយចាំព្រឹកភ្លឺសឹមចុះទៅយកប្រាក់មកទុកវិញ។ លុះព្រឹកឡើង នាងចុះពីផ្ទះទៅយកប្រាក់មួយដែលធ្លាក់នោះ ស្រាប់តែឃើញប្រាក់ណែនពេញសំបកក្ដាម នាងអរណាស់យកមកឲ្យប្ដី ប្ដីក៏សួរថា នាងបានប្រាក់ពីណាច្រើនម្ល៉េះ។ ពេលនោះនាងបានប្រាប់ប្ដីតាមដំណើររឿងដែលកើតឡើងកាលពីយប់មិញ។ សា្រប់តែប្ដីមានសេចក្ដីអំណរពន់ប្រមាណ ហើយនិយាយប្រាប់ប្រពន្ធថាពីថ្ងៃនេះតទៅគាត់ឈប់ទៅជីកក្ដាមទៀតហើយ។ ប្រពន្ធអរណាស់រាល់ពេលយប់អ្នកទាំងពីរនាក់ប្ដីប្រពន្ធនាំគ្នាទម្លាក់ប្រាក់ទៅចំសំបកក្ដាមធំព្រឹកឡើងចុះទៅមើលឃើញប្រាក់ពេញសំបកក្ដាមនោះទៀត ក៏យកមកទុករៀងរាល់ថ្ងៃ ។ ពេលទម្លាក់ប្រាក់រៀលព្រឹកឡើងឃើញប្រាក់រៀល ពេលទម្លាក់ប្រាក់ណែនទម្លាក់គ្រឿងមាសពេជ្រ ព្រឹកឡើងក៏ឃើញគ្រឿងមាសពេជ្រពេញសំបកក្ដាម។ អ្នកទាំងពីរបានធ្វើបែបនេះចំនួនមួយឆ្នាំ ហើយទទួលបានមាសប្រាក់និងគ្រឿងប្រដាប់ប្រើប្រាស់ច្រើនណាស់រាប់មិនអស់ ទើបប្រឹក្សាគ្នាថាមាសប្រាក់និងគ្រឿងប្រដាប់ទាំងនេះ គួរទុកដាក់នៅកន្លែងណា។ លុះគិតឃើញ អ្នកទាំងពីរបាននាំគ្នាយកប្រាក់និងគ្រឿងមាសពេជ្រទាំងអស់ទៅជីកកប់ទុកយ៉ាងច្រើន។ ក្រោយពីនោះមកទាំងពីរនាក់នាំគ្នាទៅសួរសុខទុក្ខមហាសេដ្ឋី ពេលទៅដល់បងស្រីទាំងអស់បានឃើញក៏ជេរថានាងនាំប្ដីកម្សត់លក់តែក្ដាមមករកអ្វី។ ព្រមទាំងបញ្ជាក់ថានាងត្រូវបានលោកឪពុកបណ្ដេញកាត់កាល់ចោលហើយសូម្បីតែក្នុងភូមិក៏លោកហាមមិនឲ្យចូលដែរ រួចបណ្ដេញពួកគេចេញពីភូមិយ៉ាងឆាប់។ នាងពៅឆ្លើយថាបងទាំងអស់កុំមើលងាយនាងៗមកនេះដើម្បីសួរមាតាបិតា ព្រោះលោកមានគុណលើនាងពៅ ហើយមិនមកសុំទ្រព្យសម្បត្តិលោកទេសម្បត្តិបងឯងទាំងអស់ក៏ខ្ញុំមិនសុំដែរ។ បងទាំងអស់ខឹងណាស់ជេរប្រទេចថា ពួកគេអួតណាស់ ថែមទាំងមិនជឿលើនាងទេរហូតនាងពៅបបួល ភ្នាល់គ្នាទៀតផង។ ពួកគេបានភ្នាល់គ្នាដោយនាងពៅឲ្យបងទាំងអស់រាប់ប្រាក់នាងឲ្យអស់ក្នុងមួយថ្ងៃបើរាប់អស់នាងបែងចែកឲ្យរាល់គ្នា បើរាប់មិនអស់នាងមិនឲ្យទេថែមទាំងជឿថាបងៗមិនអាចរាប់អស់ទេ។ ពេលនោះបងៗបាននាំគ្នាទៅរាប់ប្រាក់នាងពៅ រាប់តាំងពីព្រឹកទល់ល្ងាចក៏មិនអស់ ក៏នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបសេដ្ឋីជាមាតាបិតាថានាងពៅជាប្អូនមានប្រាក់ច្រើនណាស់។ មហាសេដ្ឋីជាបិតាបានស្ដាប់ ក៏ចាត់ក្រមការឲ្យទៅមើលប្រាក់នាងពៅឲ្យជាក់ច្បាស់ ហើយនាងពៅក៏នាំទៅមើលគ្រប់កន្លែង ។ ក្រមការទាំងនោះបានឃើញប្រាក់នាងពៅមានច្រើនប្រាកដមែន ក៏ត្រឡប់មកជម្រាបមហាសេដ្ឋីតាមដំណើរសព្វគ្រប់ ។ ពេលមហាសេដ្ឋីបានជ្រាបមានចិត្តត្រេកអរណាស់ក៏ចាត់អ្នកបម្រើឲ្យទៅហៅនាងពៅ និងកូនប្រសាឲ្យមកនៅជាមួយនឹងមាតាបិតាវិញ។ ទើបមហាសេដ្ឋីបង្គាប់ក្រុមការឲ្យកេណ្ឌរទេះក្របីគោជាច្រើន ទៅដឹកជញ្ជូនប្រាក់និងទ្រព្យសម្បត្តិនាងពៅ យកមកទាំងអស់ ដាក់លើផ្ទះពាសពេញល្វែង។ មហាសេដ្ឋីឃើញប្រាក់នាងពៅច្រើន គាត់មានអំណរពន់ប្រមាណក៏សរសើរថាកូនពិតជាមានបុណ្យពិតមែន អំណះតទៅកូនទាំងពីរនឹងបានធ្វើជាសេដ្ឋីដំណវង្សពុំខាន។ ឯការណ៍ដែលបិតាខឹងបណ្ដេញនាងនោះ អ្នកកុំប្រកាន់ខឹងនឹងបិតាឡើយ នាងពៅនិងប្ដីក៏នៅផ្ទះជាមួយមាតាបិតាដូចដើមវិញ។ ចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅ និងប្អូនថ្លៃនោះណាស់។ លុះមហាសេដ្ឋីជាបិតាទទួលមរណភាពទៅវេលាណា ប្ដីនោះនិងនាងពៅជាភរិយា ក៏បានឡើងធ្វើជាសេដ្ឋីជំនួសបិតាតទៅ។ សរុបមករឿងនេះផ្តល់កម្លាំងចិត្តឲ្យយើងចេះតស៊ូក្នុងជីវិត ស្មោះត្រង់នឹងគ្នា និងជឿជាក់លើវាសនាដែលកើតចេញពីការប្រព្រឹត្តល្អ។